តាំងពីបុរាណកាលរហូតដល់ពេលចុប្បន្ន ខ្មែរយើងតែងមានប្រពៃណីទំនៀមទំលាប់ ជំនឿ សាសនា ក្នុងការប្រារព្ធពិធីបុណ្យសពនៅពេលដែលមានអ្នកស្លាប់។ តាមប្រពៃណីខ្មែរយើង នៅក្នុងពិធីបុណ្យសពតែងតែមានគ្រឿងសក្ការៈសម្រាប់ប្រារព្ធពិធីនេះឡើង ដែលគ្រឿងនីមួយៗសម្រាប់ប្រើប្រាស់ពិធីនេះ គឺសុទ្ធតែមានភាពតំណាងនិងអត្ថន័យរបស់វា។ សម្ភារៈសម្រាប់ឧបការៈនោះ គេឃើញមានដូចជា អំបោះស ខ្សែសីមា យ័ន្ត និងវត្ថុផ្សេងៗទៀតដូចជា ផ្កា ធូបទៀន ទឹកមន្ត បាយសី ស្លាធម៌ ទង់ព្រលឹង និងឧបករណ៍ភ្លេងពិណពាទ្យ ឬភ្លេងខ្មែរជាដើម។ ចំពោះអំបោះស ឬខ្សែសីមា និងខ្សែយ័ន្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងពិធីបុណ្យសព ព្រោះគេជឿថាវាអាចការពារព្រលឹងអ្នកស្លាប់ពីគ្រោះអាក្រក់ ខ្មោចព្រាយបិសាច និងជាខ្សែការពារដ៏ស័ក្តិសិទ្ធិ។ ក្នុងពេលសូត្រមន្ត ព្រះសង្ឃអាចកាន់អំបោះស ឬចងវាពីសពទៅកាន់ព្រះសង្ឃដែលកំពុងសូត្រធម៌ ដើម្បីជួយនាំផ្លូវព្រលឹងអ្នកស្លាប់ឱ្យបានទៅកាន់សុគតិភព។ មូយវិញទៀតការរុំសព នៅមុនពេលបញ្ចុះ ឬបូជា គេប្រើក្រណាត់សរុំសព និងមានចងខ្សែអំបោះសនៅទីតាំងមួយចំនួនលើដងខ្លួនសព ដែលហៅថា ជាផ្នែកនៃរៀបចំសព។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ឃើញថាគេចងអំបោះសជុំវិញបរិវេណរៀបចំពិធី ដើម្បីការពារពីឧបទ្រពចង្រៃផ្សេងៗផងដែរ។ ជាមួយនឹងគ្នានេះដែរ វត្ថុសម្រាប់ធ្វើពិធីផ្សេងៗទៀត ដែលមានដូចជា ផ្កា ធូប និងទៀនវិញ ក៏មានការប្រើប្រាស់យ៉ាងសកម្មនៅក្នុងពិធីបុណ្យសពដូចគ្នា។ អត្ថន័យនៃផ្កានៅក្នុងពិធីបុណ្យសព គឺតំណាងឲ្យភាពផូរផង់ ស្រស់ស្អាត ភាពបរិសុទ្ធ និងជាគ្រឿងបូជាដ៏សំខាន់ដែលមិនអាចខ្វះបាន។ ដូច្នេះ ចំពោះផ្កា គេប្រើប្រាស់វាសម្រាប់លម្អសព ក្ដារមឈូស និងបូជាថ្វាយព្រះសង្ឃ ឬវត្ថុស័ក្តិសិទ្ធិ។ ដោយឡែក ធូប វាមានក្លិនក្រអូបឈ្ងុយឈ្ងប់និងតំណាងឱ្យសីលធម៌ និងគុណធម៌ដែលផ្សាយទៅគ្រប់ទិសទី។ ចំណែកឯផ្សែងធូបជានិមិត្តរូបនៃការផ្សារភ្ជាប់រវាងលោកនេះ និងលោកខាងមុខ។ ចំពោះទៀនវិញ គឺតំណាងឱ្យពន្លឺនៃបញ្ញា ការត្រាស់ដឹង និងការបណ្ដេញភាពងងឹត។ គេប្រើប្រាស់វា សម្រាប់អុជបូជាថ្វាយព្រះរតនត្រ័យ បូជាសព អុជបំភ្លឺផ្លូវដល់ព្រលឹងអ្នកស្លាប់ និងដាក់លើអាសនៈក្នុងពិធីសូត្រមន្ត។ ទំនៀមទម្លាប់នៃការដាក់ ផ្កា ទៀន និងធូប នៅក្នុងដៃរបស់បុគ្គលស្លាប់ គឺជាកិច្ចមួយដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅបំផុតនៅក្នុងពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនានៅកម្ពុជា។ ហើយដែលដៃរបស់សពត្រូវបានគេផ្គុំចូលគ្នា ដោយកាន់ធូប ទៀន និងផ្កាឈូកក្នុងដៃដែលប្រណម រួចយកអំបោះស ឬសីមារុំផ្អោបចូលគ្នា។ រីឯទឹកមន្ត អត្ថន័យរបស់វាគឺជាទឹកដែលព្រះសង្ឃបានសូត្រមន្ត ប្រទានពរ និងផ្សាយមេត្តាធម៌។ គេជឿថាទឹកមន្តមានអានុភាពអាចបណ្ដេញឧបទ្រពចង្រៃ ផ្ដល់សិរីសួស្ដី និងការពារភាពភិតភ័យ។ ចំណែកឯការប្រើប្រាស់ក្នុងពិធីបុណ្យសព ទឹកមន្តត្រូវបានគេប្រោះព្រំលើសព លើមឈូស ឬលើញាតិមិត្តដើម្បីសម្អាត កម្ចាត់អំពើអាក្រក់ និងប្រទានពរជ័យឱ្យព្រលឹងអ្នកស្លាប់បានទៅកាន់ទីស្ងប់សុខ។ រីឯបាយសី គឺជាភ្នំបាយស្រូវអង្ករស ឬពណ៌ផ្សេងៗ ដែលមានរាងសាជី កំពូលស្រួចៗ តុបតែងដោយស្លឹកចេក ផ្កា ធូប ទៀន និងចំណីចំណុក។ ហើយបាយសី វាជាតំណាងនៃការបូជាដល់វត្ថុស័ក្តិសិទ្ធិ ទេវតា និងដួងវិញ្ញាណផងដែរ។ ទោះបីជាបាយសីត្រូវបានប្រើប្រាស់ជាទូទៅក្នុងពិធីមង្គលការ ឬឡើងផ្ទះក៏ដោយ ប៉ុន្តែក្នុងពិធីបុណ្យសពមួយចំនួន ក៏អាចមានការរៀបចំ ដើម្បីបូជាថ្វាយដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ឬសុំខមាទោសចំពោះអ្វីដែលអ្នកស្លាប់បានធ្វើកាលនៅរស់។ ស្លាធម៌ គឺជាបាច់ស្លាដែលរៀបចំយ៉ាងប្រណិត លម្អដោយផ្កា ម្លូ បារី និងជួនកាលមានប្រាក់កាសបន្តិចបន្តួច វាជាគ្រឿងគោរពដឹងគុណ និងជាគ្រឿងបូជាដ៏ខ្ពង់ខ្ពស់។ ក្នុងពិធីបុណ្យសព ស្លាធម៌ត្រូវបានប្រើសម្រាប់ប្រគេនព្រះសង្ឃ ឬថ្វាយដល់វត្ថុស័ក្តិសិទ្ធិ ដើម្បីជាការបង្ហាញការគោរព និងបួងសួងសុំសេចក្ដីសុខសាន្តសម្រាប់ព្រលឹងអ្នកស្លាប់។ ចំពោះ អត្ថន័យទង់ព្រលឹង គឺជាទង់សាច់ក្រណាត់ស ឬក្រដាសសដែលមានរាងជាបដាវែង គេជឿថាវាជាមធ្យោបាយសម្រាប់ព្រលឹងអ្នកស្លាប់អាចតោងចាប់ ឬជាសញ្ញាសម្គាល់ផ្លូវទៅកាន់ទីសុគតិភព។ មួយវិញទៀត នៅគ្រប់ស្រុកក្នុងប្រទេសកម្ពុជា គេតែងនិយមប្រើទង់ក្រពើ និង ទង់ព្រលឹងនៅពេលមានមនុស្សស្លាប់ ។ ទង់ព្រលឹងធ្វើដោយសំពត់សប្រវែង ៤ ហត្ថ បត់ជា ២ យកឈើ ឬបន្ទះ ឫស្សី ២ កំណាត់ដាក់ខ្វែងគ្នា គឺមួយជាដង មួយជាឈើឆ្កាង រួចស៊កក្នុងផ្នត់សំពត់សម្រាប់កាន់។ បន្ទាប់មកទៀត អាចារ្យនឹងធ្វើការសរសេរបាលីទៅលើទង់ព្រលឺងនោះផងដែរ។ ការប្រើប្រាស់ទង់ព្រលឺងនេះ ត្រូវបានប្រើប្រាស់តែក្នុងពិធីបុណ្យសពតែប៉ុណ្ណោះ ហើយគេនិយមដកទង់ព្រលឹងចេញនៅពេលហែរសពចេញពីផ្ទះទៅវត្ត ឬកន្លែងបូជា។ នៅក្នុងប្រពៃណីបុណ្យសពរបស់ខ្មែរ ចំពោះការប្រើប្រាស់ភ្លេងពិណពាទ្យ ឬភ្លេងខ្មែរ គឺជាទំនៀមទម្លាប់របស់វប្បធម៌ខ្មែរតាំងពីបុរាណមកហើយ។ ហើយអត្ថន័យភ្លេងពិណពាទ្យនេះវិញ គឺជាវង់ភ្លេងប្រពៃណីខ្មែរមួយប្រភេទដែលមានឧបករណ៍បុរាណដូចជា រនាតឯក រនាតធុង គងធំ គងតូច ស្រឡៃ និងស្គរធំ។ រីឯវង់ភ្លេងនេះមានសំនៀងពីរប្រភេទគឺ សំនៀងខ្មែរ និងសំនៀងមន។ ការប្រើប្រាស់ក្នុងពិធីបុណ្យសព វង់ភ្លេងពិណពាទ្យត្រូវបានគេនិយមលេងដើម្បីរំលែកទុក្ខ និងកាត់បន្ថយអារម្មណ៍សោកសៅ។ បទភ្លេងដែលលេងក្នុងពិធីបុណ្យសព ជាធម្មតាជាបទភ្លេងទួញសោក ដែលជួយឱ្យបរិយាកាសកាន់តែស្ងប់ស្ងាត់ និងគោរពវិញ្ញាណក្ខន្ធ។ ម្យ៉ាងទៀត ការលេងភ្លេងពិណពាទ្យនេះក៏ត្រូវបានគេជឿថាអាចជួយឱ្យព្រលឹងអ្នកស្លាប់បានទៅកាន់សុគតិភពផងដែរ។ ជារួមមក សម្ភារៈនិងវត្ថុធ្វើពិធីទាំងអស់នេះ សុទ្ធតែមានតួនាទីដ៏សំខាន់ក្នុងការឧបកិច្ចពិធីបុណ្យសពឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតប្រពៃណី និងជំនឿរបស់ខ្មែរ ហើយវាក៏ជាការថែររក្សានៅវប្បធម៏របស់យើងផងដែរ។